ការដាំចេកទាមទារឱ្យមានការយកចិត្តទុកដាក់ និងការថែទាំត្រឹមត្រូវដើម្បីទទួលបានទិន្នផលល្អ។ ដំណើរការទាំងនេះអាចចែកចេញជាដំណាក់កាលសំខាន់ៗដូចខាងក្រោម។ ជាដំបូង កសិករត្រូវជ្រើសរើសពូជចេកដែលសមស្របនឹងលក្ខខណ្ឌអាកាសធាតុ និងដីនៅក្នុងតំបន់របស់ពួកគេ ដូចជា ពូជចេកណាំវ៉ា ចេកពងមាន់ ឬចេកអំបូងជាដើម។ ដីដែលល្អបំផុតសម្រាប់ការដាំចេក គឺដីដែលមានជីវជាតិខ្ពស់ អាចរក្សាសំណើមបានល្អ និងមានប្រព័ន្ធបង្ហូរទឹកស្រួល។ មុនពេលដាំ កសិករត្រូវភ្ជួររាស់ដីឱ្យបានម៉ត់ល្អ និងកម្ចាត់ស្មៅ ឬឆ្កាព្រៃចេញ។ ការជីករណ្តៅសម្រាប់ដាំក៏សំខាន់ដែរ ដោយរណ្តៅគួរមានទំហំសមរម្យ គឺប្រហែល ០.៥ ម៉ែត្រ គុណ ០.៥ ម៉ែត្រ ហើយត្រូវដាក់ជីធម្មជាតិ ឬជីកំប៉ុស្តចូលក្នុងរណ្តៅផងដែរ។ កូនចេកត្រូវដាំក្នុងរណ្តៅដែលបានរៀបចំទុករួចនោះ ដោយកប់ផ្នែកគល់ឱ្យបានជិតត្រឹមត្រូវ។ ពេលដាំរួចដាក់ចំបើងគ្របជុំវិញគល់របស់វារួចស្រោចទឹក។ គម្លាតរវាងដើមចេកនីមួយៗគួរមានចន្លោះប្រហែល ២ ទៅ ៣ ម៉ែត្រ ដើម្បីឱ្យដើមចេកមានកន្លែងលូតលាស់និងទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ ការស្រោចទឹកជាប្រចាំមានសារៈសំខាន់ណាស់ ជាពិសេសក្នុងរដូវប្រាំង។ កសិករក៏ត្រូវបោចស្មៅជាទៀងទាត់ ដាក់ជីបន្ថែម និងតាមដានមើលជំងឺឬសត្វល្អិតបំផ្លាញ ដើម្បីចាត់វិធានការទប់ស្កាត់ឱ្យទាន់ពេលវេលា។ ការកាត់ស្លឹកចាស់ៗក៏ជួយឱ្យដើមចេកលូតលាស់ល្អ និងមានផ្លែធំដែរ។ ចំពោះខេត្តដែលមានប្រជាជនដាំចេកច្រើនជាងគេនៅកម្ពុជាភាគច្រើនជាខេត្តដែលមានទីតាំងនៅក្បែរទន្លេមេគង្គ ដូចជា ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ និង ខេត្តក្រចេះជាដើម។ តំបន់ទាំងនេះមានដីដែលមានជីវជាតិ និងអាកាសធាតុអំណោយផលសម្រាប់ការដាំចេក។ ក្រៅពីការដាំសម្រាប់លក់ដូរក្នុងស្រុក ការដាំចេកនៅតាមបណ្តាខេត្តទាំងនេះក៏មានលក្ខណៈជាកសិដ្ឋានទ្រង់ទ្រាយធំសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ ការនាំចេញចេកពីកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទីផ្សារសំខាន់ៗដែលកម្ពុជានាំចេញចេកស្រស់មានដូចជា ប្រទេសចិន ប្រទេសជប៉ុន ប្រទេសវៀតណាម និងសិង្ហបុរី។ ទីផ្សារនាំចេញផ្លែចេកដ៏សំខាន់ជាងគេគឺ ប្រទេសចិន ដែលជាទីផ្សារធំជាងគេសម្រាប់ផ្លែឈើរបស់កម្ពុជា។ ការនាំចេញទៅកាន់ទីផ្សារនេះមានបរិមាណច្រើន ហើយមានកំណើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកឯប្រទេសជប៉ុន ទោះបីបរិមាណនាំចេញនៅមានកម្រិតតិចតួចក៏ពិតមែន ប៉ុន្តែការនាំចេញទៅកាន់ទីនោះបានបង្ហាញពីគុណភាពខ្ពស់របស់ចេកកម្ពុជា ព្រោះទីផ្សារនេះមានស្តង់ដារតឹងរ៉ឹងខ្លាំង។ ចំណែកប្រទេសវៀតណាម និងសិង្ហបុរី គឺជាទីផ្សារនាំចេញមួយផ្នែកតូចសម្រាប់ចេកស្រស់របស់កម្ពុជាប៉ុណ្ណោះ។ ក្រៅពីចេកស្រស់ ក៏មានផលិតផលកែច្នៃមួយចំនួនតូចដែលត្រូវបាននាំចេញទៅក្រៅប្រទេសផងដែរ ដូចជា ស្ករចេក ដែលផលិតពីចេកណាំវ៉ាទុំ ហើយត្រូវបាននាំចេញទៅប្រទេសកូរ៉េ និងអាល្លឺម៉ង់។ ក្រៅពីទីផ្សារអន្តរជាតិ ការលក់ដូរនៅតាមផ្សារក្នុងស្រុកក៏នៅតែមានតម្រូវការខ្ពស់ផងដែរ។ ចេកត្រូវបានលក់នៅគ្រប់ទីកន្លែង ចាប់ពីផ្សារធំៗ រហូតដល់តូបលក់ផ្លែឈើតូចៗនៅតាមដងផ្លូវ។ ការលក់ក្នុងស្រុកនេះជួយឱ្យកសិករមានប្រាក់ចំណូលទៀងទាត់ និងជាផ្នែកមួយយ៉ាងសំខាន់នៃសេដ្ឋកិច្ចរបស់ពួកគេ។ នៅទីផ្សារក្នុងស្រុក ផលិតផលចេកមានភាពចម្រុះ ហើយក៏ត្រូវបានកែច្នៃជាចំណីអាហារផ្សេងៗផងដែរ។ ឧទាហរណ៍ ចេកត្រូវបានគេយកទៅធ្វើជាចេកអាំង នំអន្សមចេកអាំង ឬនំចេកបុកជាដើម។ ចេកស្រស់ ជាទំនិញដែលមានការពេញនិយម និងលក់ដាច់បំផុតនៅគ្រប់ទីកន្លែង ចាប់ពីផ្សាររដ្ឋ ផ្សារទំនើប រហូតដល់តូបលក់ផ្លែឈើនៅតាមដងផ្លូវ។ ផលិតផលកែច្នៃផ្សេងទៀតដូចជា ដំណាប់ចេក ក៏ត្រូវបានផលិត និងចែកចាយនៅក្នុងទីផ្សារក្នុងស្រុកផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកប្រើប្រាស់។ ជាទូទៅ ប្រជាជនខ្មែរអាចដាំចេកបានគ្រប់រដូវកាល ប៉ុន្តែរដូវល្អបំផុតគឺនៅដើមរដូវវស្សា។ ក្នុងអំឡុងពេលខែឧសភា ឬមិថុនា ដីចាប់ផ្តើមសើមដោយសារទឹកភ្លៀងដែលធ្វើឱ្យចេកដុះលូតលាស់បានយ៉ាងឆាប់រហ័ស។ ការដាំនៅរដូវនេះជួយកាត់បន្ថយការចំណាយលើការស្រោចស្រព។ ការដាំចេកនៅរដូវប្រាំងក៏អាចធ្វើទៅបានដែរ ប៉ុន្តែវាទាមទារការស្រោចទឹកជាប្រចាំដែលធ្វើឱ្យកសិករចំណាយពេលវេលានិងថវិកាច្រើនជាងមុន។